រឿង ដើមកំណើតរន្ទះ មានដំណាលថា កាលពីព្រេងនាយ មានបិសាចមួយ ឈ្មោះរាមាសូរ និងនាងអារក្ខទេវីមួយ ឈ្មោះមេខលា ។ អ្នកទាំងពីរបាននៅ បម្រើមហាឫសីដ៏មានឫទ្ធិម្នាក់ ដើម្បីនឹងរៀនវិជ្ជាមន្តអាគមគាថាផ្សេងៗ។ បិសាចនឹងនាងអារក្ខទេវីបានខំរៀនប្រណាំង ប្រជែងគ្នា ដើម្បីបំពេញចិត្តគ្រូរៀងខ្លួន ហើយអ្នកទាំងពីរប្រកបដោយបញ្ញាវៀងវៃក្រៃលែងដូចគ្នា ។ ឯតាបសក៏ស្រឡាញ់ អ្នកទាំងពីរនោះស្មើគ្នា។ កាលបើតាបសបានបង្រៀនសិស្សលោកចប់គ្រប់មុខវិជ្ជាហើយ លោកក៏ចង់ល្បងវិជ្ជាសិស្សមើលថា តើនរណាប៉ិនប្រសប់ជាងគេ។ ទើបលោកនិយាយទៅកាន់សិស្សថា បើអ្នកណាមួយយកកែវមួយមានទឹកសន្សើមពេញមកឱ្យលោកបាន នោះលោកនឹងធ្វើទឹកនោះឱ្យក្លាយទៅជាកែវមនោហរា។ ហើយដោយគុណភាពនៃរតនវត្ថុនោះ អ្នកម្ចាស់កែវអាចប្រាថ្នាធ្វើអ្វីឬចង់បានអ្វី ចេះតែបានសម្រេចទាំងអស់។ រាមាសូរក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើរនៅស្លឹកឈើនិងស្មៅផ្សេងៗ រាមាសូរបានខំព្យាយាមធ្វើដូច្នេះជាច្រើនព្រឹក ប៉ុន្តែឥតបានលទ្ធផលល្អសោះ។ ចំណែកឯនាងមេខលា ដែលជាស្រីចេះគិតវែងឆ្ងាយក៏រើសយកបណ្តូលឈើមួយយ៉ាងទន់ស្លោកៗ ហើយយកទៅដាក់ផ្ដិលលើទឹកសន្សើមដែលដក់នៅលើស្លឹកឈើ នឹងនៅលើស្មៅ ទាល់តែដុំឈើនោះជក់ទឹកពេញទាំងអស់។ បន្ទាប់មកនាងមេខលាបានយកដុំឈើនោះទៅច្របាច់ទឹកដាក់ទៅក្នុងកែវ។ អាស្រ័យដោយហេតុដូច្នេះ នាងរកទឹកសន្សើមដាក់កែវបានពេញ ហើយក៏យកកែវនោះទៅជូនមហាតាបស។ ហេតុដូច្នេះបានជានាងមេខលាត្រូវតាបសសំគាល់ថា ប៉ិនប្រសប់ជាងរាមាសូរ។ តាបសក៏ជប់ទឹកសន្សើមនោះកើតទៅជាកែវមនោហរា ហើយប្រគល់ទៅឱ្យនាងមេខលា។ តាបសក៏ប្រាប់ថែមទៀតថា កែវនេះមានគុណភាពខ្លាំងពូកែណាស់ បើអ្នកមានបំណងអ្វីមួយ គ្រាន់តែលើកកែវនេះគ្រវីឡើងនោះមួយរំពេច សេចក្តីប្រាថ្នារបស់អ្នកនឹង បានសម្រេចភ្លាម។ មួយវិញទៀតដោយគុណភាពនៃកែវនេះ អ្នកអាចហោះកាត់អាកាសពពកទៅកាន់កន្លែងណាក៏បានទាំងអស់។ នាងមេខលាក៏ទទួលយកកែវនោះមក លើកគ្រវីឡើងលើ ស្រាប់តែហោះវឹងទៅលើមេឃតម្រង់ទៅមហាសាគរ។ ចំណែកឯរាមមាសូរ អាស្រ័យដោយការព្យាយាមដ៏យូរក៏រកទឹកសន្សើមដាក់បានពេញកែវ ហើយក៏យកទៅថ្វាយមហាឫសី។ ពេលទៅដល់មហាឫសីក៏និយាយថា ចៅឯងយករបស់នេះមកយឺតយូរពេកហួសពេលតាត្រូវការហើយ ឥឡូវតាបានឱ្យរតនវត្ថុនោះទៅនាងមេខលាទៅហើយ មន្តអាគមគាថារបស់តាអាចជប់វត្ថុបែបនេះកើតបានតែម្ដងទេ។ កាលបើបានឮមហាតាបសថាដូច្នេះ រាមាសូរក៏យំសោកយ៉ាងខ្លាំង។ ដើម្បីលួងចិត្តតាបសក៏ប្រាប់ទៅរាមាសូរថា ចូរចៅកុំកើតទុក្ខខ្លាំងពេក ចាំតាឱ្យពូថៅមួយ ពូថៅនេះអ្នកអាចយកទៅ ឈ្លោះដណ្តើមយកកែវពីនាងមេខលាបាន។ ហើយនាងមេខលានេះ ចូលចិត្តហោះហើរលេងនៅលើអាកាសដើម្បីមុជទឹកភ្លៀងនៅពេលដែលមានភ្លៀងម្តងៗ ចូរចៅចោលពូថៅនោះទៅលើនាងមេខលា នាងនឹងបោះចោលកែវដ៏មានតម្លៃនោះ។ ប៉ុន្តែបើនៅពេលប្រយុទ្ធគ្នានោះ ចៅឯងឃើញនាងលើកកែវឡើងគ្រវី ចូរចៅឯងបិទភ្នែកភ្លាមមុននឹងចោលពូថៅទៅលើនាងមេខលា។ កាលបើរាមាសូរបានពូថៅមកកាន់នៅនឹងដៃហើយ វាក៏ហោះស្វែងរកនាងមេខលា ដើម្បីដណ្តើមយកកែវមនោហរា។ ប៉ុន្តែនៅពេលដែលនាងមេខលាបានឃើញរាមាសូរ នាងក៏យល់ឃើញភ្លាមថា បិសាចនេះប្រាកដជាមកមានបំណងធ្វើអាក្រក់មកលើនាងពុំខាន ទើបនាងលើកកែវគ្រវីឡើង ហោះទៅលើអាកាសវេហាខ្ពស់ក្រៃលែង។ កាលបើក្រឡេកឃើញពន្លឺចាំងនៃកែវ រាមាសូរក៏បិទភ្នែកជិតរួច គ្រវែងអាវុធវាទៅ ហើយអាវុធនោះក៏ហោះយ៉ាងលឿនឮសូរសម្បើមក្រៃលែង ប៉ុន្តែឥតត្រូវនាងមេខលាឡើយ។ បាតុភូតនៃការប៉ះទង្គិចគ្នានេះហើយ ដែលបានក្លាយជាផ្លេកបន្ទោរ និងរន្ទះ រហូតមកដល់សព្វថ្ងៃនេះ នៅពេលដែលមានភ្លៀងផ្គរម្ដងៗ។